ការពិចារណាយេនឌ័រមានសារៈសំខាន់ណាស់ក្នុងការកសាងទំនុកចិត្ត និងធានាថា ស្ត្រីទទួលបានការគាំទ្រ និងការការពារសមរម្យនៅពេលមានការប្រាស្រ័យទាក់ទងជាមួយមន្ត្រីនគរបាល ជាពិសេសនៅពេលដែលមន្ត្រីភាគច្រើនជាបុរស។ ការមានវត្តមានរបស់ ប៉ូលិសស្រី គឺមានសារៈសំខាន់ណាស់ក្នុងការផ្តល់បរិយាកាសសុវត្ថិភាព និងការទុកចិត្តសម្រាប់ស្ត្រីក្នុងការពិភាក្សាបញ្ហាផ្ទាល់ខ្លួន ជាពិសេសក្នុងករណីរសើប។ ស្ត្រីជារឿយៗ ត្រូវការប៉ូលិសស្រី ដើម្បីអាចពិភាក្សាបញ្ហាបានស្រួលចិត្ត ដោយសារតែលក្ខណៈពិសេសនៃបញ្ហា និងភាពរសើបផ្ទាល់ខ្លួន។ បញ្ហាដូចជា អំពើហិង្សាក្នុងគ្រួសារ ឬការរំលោភបំពាន គឺជារឿងដែលស្ត្រីតែងតែទទួលរងជានិច្ច។ ហើយស្ត្រីអាចមានអារម្មណ៍ខ្មាសអៀន ភ័យខ្លាច ឬអៀនខ្មាស់ក្នុងការចែករំលែកព័ត៌មានលម្អិតជាមួយបុរស ជាពិសេសប្រសិនបើស្ត្រីទាំងនោះធ្លាប់រងការធ្វើបាប អំលោភបំពានពីសំណាក់បុរសណាម្នាក់ពីមុនមក។ ក្នុងករណីទាំងនេះតម្រូវឱ្យមានអ្នកដែលមានការយល់ដឹងក្នុងបញ្ហានេះខ្ពស់ ដើម្បីធ្វើឲ្យស្ត្រីជាជនរងគ្រោះអាចមានអារម្មណ៍ថាសុវត្ថិភាព និងហ៊ាននិយាយការពិតជាមួយប៉ូលិស។ ដោយយល់ពីតម្រូវការបន្ទាន់នេះ ប៉ុស្ដិ៍នគរបាលភាគច្រើនបានឲ្យប៉ូលិសស្រីធ្វើការដោះស្រាយក្នុងករណីដែលមានស្ត្រីជាជនរងគ្រោះ ដើម្បីងាយស្រួលក្នុងការធ្វើការ ការរក្សាទុកការសម្ងាត់ចំពោះព័ត៌មានរសើប និង ធានានូវបរិយាកាសនៃការជឿទុកចិត្ត។ ការធ្វើបែបនេះមិនត្រឹមតែជួយការពារសិទ្ធិ និងភាពថ្លៃថ្នូររបស់ស្ត្រីប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយបង្កើនប្រសិទ្ធភាពនៃការស៊ើបអង្កេត និងការផ្តល់ជំនួយផងដែរ ដោយសារជនរងគ្រោះមានភាពក្លាហានក្នុងការផ្តល់ព័ត៌មានពេញលេញ។ ដើម្បីរក្សាភាពថ្លៃថ្នូរ គោរពសិទ្ធិបុគ្គល និងកសាងទំនុកចិត្ត ជាពិសេសរវាងមន្ត្រីនគរបាលបុរស និងស្ត្រីជាជនរងគ្រោះ ឬសាក្សី ការអនុវត្តគោលការណ៍នៃការជៀសវាងការប៉ះពាល់រាងកាយ និងការធានាសុវត្ថិភាព គឺជាកត្តាដ៏សំខាន់។ ប៉ូលិសបុរសគួរតែជៀសវាងការប៉ះពាល់រាងកាយជាមួយស្ត្រីនៅពេលបំពេញកាតព្វកិច្ច។ ហើយការប៉ះពាល់ណាមួយគួរតែធ្វើឡើងដោយមានការអនុញ្ញាត ឬក្នុងករណីចាំបាច់បំផុតស្របតាមនីតិវិធីច្បាប់ដូចជា ការឆែកឆេររាងកាយដែលត្រូវអនុវត្តដោយប៉ូលិសស្រី។ ការគោរពលើព្រំដែនផ្ទាល់ខ្លួននេះបង្ហាញពីវិជ្ជាជីវៈ និងការគោរពរបស់មន្ត្រី។ លើសពីនេះ ប៉ូលិសក៏អាចមាន កន្លែងសម្រាប់ស្ត្រីដើម្បីរក្សាសុវត្ថិភាព និងឯកជនភាពផងដែរ។ នេះអាចរាប់បញ្ចូលទាំង បន្ទប់សួរចម្លើយដាច់ដោយឡែកសម្រាប់ស្ត្រីដែលជាជនរងគ្រោះ ឬសាក្សីក្នុងករណីរសើប ដើម្បីឱ្យពួកគេមានអារម្មណ៍សុវត្ថិភាពក្នុងការផ្តល់ព័ត៌មានដោយមិនភ័យខ្លាចការរំខាន ឬការបាត់បង់ឯកជនភាព។ ក្រៅពីនេះក៏ត្រូវមានកន្លែងរង់ចាំដែលមានសុវត្ថិភាពសម្រាប់ជនរងគ្រោះជាស្ត្រីដែលត្រូវរង់ចាំនីតិវិធី ឬជំនួយផ្នែកច្បាប់ ដោយធានាថានៅកន្លែងនោះមានសុវត្ថិភាព និងមិនមានការគំរាមកំហែងណាមួយ។ ការអនុវត្តការពិចារណាចំពោះយេនឌ័រទាំងនេះ មិនត្រឹមតែជួយការពារសិទ្ធិ និងភាពថ្លៃថ្នូររបស់ស្ត្រីប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ូលិសក្នុងការដោះស្រាយករណីដែលទាក់ទងនឹងស្ត្រី និងកសាងទំនុកចិត្តកាន់តែខ្លាំងពីសហគមន៍ផងដែរ។ ការពិចារណាយេនឌ័រមានសារៈសំខាន់ណាស់ក្នុងការកសាងទំនុកចិត្ត និងធានាថាស្ត្រីទទួលបានការគាំទ្រនិងការការពារសមរម្យនៅពេលមានការទាក់ទងជាមួយមន្ត្រីនគរបាល ជាពិសេសនៅពេលដែលមន្ត្រីភាគច្រើនជាបុរស។ ដើម្បីអនុវត្តគោលការណ៍នៃការពិចារណាយេនឌ័រឲ្យមានប្រសិទ្ធភាព និងធានាការការពារសិទ្ធិស្ត្រីបានពេញលេញ ការបណ្ដុះបណ្ដាលមន្ត្រីនគរបាលអំពីបញ្ហាយេនឌ័រ និងភាពរសើប គឺជាការចាំបាច់បំផុត។ មន្ត្រីទាំងអស់ ទាំងបុរស និងស្ត្រី គួរតែត្រូវបានបណ្ដុះបណ្ដាលពី របៀបដោះស្រាយករណីដែលពាក់ព័ន្ធនឹងយេនឌ័រប្រកបដោយវិជ្ជាជីវៈ និងការគោរព។ រួមបញ្ចូលទាំងការបង្រៀនអំពីច្បាប់ពាក់ព័ន្ធ ក្រមសីលធម៌ក្នុងការទំនាក់ទំនង និងវិធីសាស្រ្តត្រឹមត្រូវក្នុងការស៊ើបអង្កេតករណីរសើប។ ការយល់ដឹងពីផលប៉ះពាល់ផ្លូវចិត្ត និងផ្លូវកាយដែលជនរងគ្រោះអាចជួបប្រទះ គឺមានសារៈសំខាន់ណាស់។ នៅពេលដែលមន្ត្រីយល់ដឹងពីផលវិបាកទាំងនេះ ពួកគេនឹងអាចផ្តល់ការគាំទ្របានសមស្របទៅតាមតម្រូវការរបស់ជនរងគ្រោះ។ នេះមិនត្រឹមតែជួយឱ្យជនរងគ្រោះមានអារម្មណ៍សុវត្ថិភាព និងទទួលបានយុត្តិធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយកសាងទំនុកចិត្តរបស់សាធារណជនចំពោះស្ថាប័ននគរបាលផងដែរ។ ការបណ្ដុះបណ្ដាលជាប្រចាំនឹងធានាថា មន្ត្រីនគរបាលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយមនុស្សធម៌ និងប្រសិទ្ធភាព។ ដើម្បីធានាប្រសិទ្ធភាព និងភាពជឿទុកចិត្តពីសាធារណជន ស្ថាប័ននគរបាលគួរតែមានគោលនយោបាយច្បាស់លាស់ ជាពិសេសទាក់ទងនឹងការប្រាស្រ័យទាក់ទងវាងមន្ត្រីនគរបាល និងស្ត្រី។ គោលនយោបាយទាំងនេះមិនមែនត្រឹមតែជាបទប្បញ្ញត្តិផ្ទៃក្នុងប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ស្ថាប័នក្នុងការគោរពសិទ្ធិ និងការពារភាពថ្លៃថ្នូររបស់ស្ត្រី។ គោលនយោបាយទាំងនេះគួរតែរួមបញ្ចូលនូវ នីតិវិធីសម្រាប់ការដោះស្រាយពាក្យបណ្តឹងអំពីការរំលោភបំពាន យ៉ាងលម្អិត និងច្បាស់លាស់។ មានន័យថា ជនរងគ្រោះ ឬសាធារណជនគួរតែដឹងពីរបៀបដាក់ពាក្យបណ្តឹង នីតិវិធីស៊ើបអង្កេត និងលទ្ធផលដែលអាចកើតមាន។ អ្វីដែលសំខាន់បំផុតនោះគឺ គោលនយោបាយទាំងនេះគួរតែត្រូវបានផ្សព្វផ្សាយជាសាធារណៈ។ ការធ្វើបែបនេះនឹង បង្កើនតម្លាភាព ក្នុងការងាររបស់ប៉ូលិស និង បង្កើនទំនុកចិត្តពីប្រជាពលរដ្ឋ។ នៅពេលដែលសាធារណជនយល់ដឹងច្បាស់ពីគោលការណ៍ និងនីតិវិធីរបស់ប៉ូលិស ពួកគេនឹងមានអារម្មណ៍ថាសុវត្ថិភាព និងហ៊ានសហការកាន់តែខ្លាំង ដែលរួមចំណែកដល់សន្តិសុខកាន់តែល្អប្រសើរ។ ការអនុវត្តនូវការពិចារណាយេនឌ័រនៅក្នុងវិស័យនគរបាល គឺជាកត្តាដ៏សំខាន់ដែលផ្តល់អត្ថប្រយោជន៍ទ្វេដង។ ទីមួយ វាមិនត្រឹមតែជួយ ការពារសិទ្ធិ និងភាពថ្លៃថ្នូររបស់ស្ត្រីប៉ុណ្ណោះទេ។ នៅពេលដែលប៉ូលិសយល់ដឹង និងយកចិត្តទុកដាក់លើភាពរសើបនៃបញ្ហាយេនឌ័រ ពួកគេអាចផ្តល់ការគាំទ្រសមស្រប និងធានាថាជនរងគ្រោះជាស្ត្រីទទួលបានយុត្តិធម៌ដោយគ្មានការរើសអើង ឬការរំលោភបំពានបន្ថែម។ ទីពីរ ការអនុវត្តនេះក៏ជួយ ពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ូលិសផងដែរ ជាពិសេសក្នុងការដោះស្រាយករណីដែលទាក់ទងនឹងស្ត្រី។ នៅពេលស្ត្រីមានអារម្មណ៍សុវត្ថិភាព និងទុកចិត្តលើមន្ត្រីនគរបាល ពួកគេនឹងហ៊ានរាយការណ៍ពីបទល្មើស និងសហការផ្តល់ព័ត៌មានកាន់តែពេញលេញដែលជួយសម្រួលដល់ការស៊ើបអង្កេត និងនាំជនល្មើសមកផ្តន្ទាទោស។ ទង្វើទាំងអស់នេះនឹងកសាងទំនុកចិត្តកាន់តែខ្លាំងពីសហគមន៍ទាំងមូល ចំពោះស្ថាប័ននគរបាលដោយបង្ហាញថាប៉ូលិសគឺជាកម្លាំងការពារដែលយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋគ្រប់រូប។